នៅក្នុងបរិបទនៃសង្គមខ្មែរ ការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងទំនុកចិត្តរវាងភាគីចរចា គឺជាគ្រឹះដំបូងដ៏សំខាន់បំផុតដែលមិនអាចរំលងបាន មុននឹងឈានទៅដល់ការជជែកពិភាក្សាអំពីលក្ខខណ្ឌបច្ចេកទេសនៃអាជីវកម្ម។ ការគោរពឋានានុក្រម និងអតីតភាពការងារ គឺជាសីលធម៌ស្នូលដែលសហគ្រិនត្រូវប្រកាន់ខ្ជាប់ ដោយត្រូវផ្តល់អាទិភាពដល់ការស្វាគមន៍ និងការយកចិត្តទុកដាក់ចំពោះបុគ្គលដែលមានឋានៈខ្ពស់ជាងគេនៅក្នុងអង្គប្រជុំ។ ការ"សំពះ" ប្រកបដោយភាពទន់ភ្លន់ អមដោយស្នាមញញឹម និងការអោនក្បាលបន្តិច គឺជាកាយវិការដែលបង្ហាញពីការគោរពខ្ពស់បំផុត និងជួយបង្កើតបរិយាកាសកក់ក្ដៅតាំងពីការចាប់ផ្ដើមនៃកិច្ចសន្ទនា។ ក្នុងកិច្ចចរចាផ្លូវការ ការហៅឈ្មោះដៃគូសហការដោយភ្ជាប់ជាមួយគោរមងារ "លោក" ឬ "លោកស្រី" គឺជាការផ្តល់តម្លៃ និងការបង្ហាញពីវិជ្ជាជីវៈដែលជួយឱ្យកិច្ចពិភាក្សាប្រព្រឹត្តទៅដោយរលូន និងមានសេចក្ដីថ្លៃថ្នូរ។ ការរក្សាតុល្យភាពរវាងភាពទន់ភ្លន់នៃពាក្យពេចន៍ និងភាពម៉ឺងម៉ាត់នៃគោលការណ៍អាជីវកម្ម គឺជាសិល្បៈនៃការចរចាដែលជួយឱ្យសហគ្រិនខ្មែរអាចឈានទៅរកកិច្ចព្រមព្រៀងដែលផ្ដល់ផលប្រយោជន៍ដល់គ្រប់ភាគី។ ការមកដល់ទីកន្លែងប្រជុំឱ្យបានមុនម៉ោងកំណត់បន្តិច មិនត្រឹមតែបង្ហាញពីការគោរពពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការផ្តល់តម្លៃចំពោះដៃគូចរចា និងភាពម៉ឺងម៉ាត់ក្នុងការធ្វើការងារ។ ការស្លៀកពាក់ឱ្យបានសមរម្យតាមលក្ខណៈបែបសុភាព និងថ្លៃថ្នូរ គឺជាការគោរពដំបូងបំផុតចំពោះខ្លួនឯង និងចំពោះទីកន្លែងដែលការចរចាត្រូវបានរៀបចំឡើង។ ការយល់ដឹងពីវប្បធម៌ "រក្សាមុខមាត់" គឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការជៀសវាងការប្រើប្រាស់ពាក្យពេចន៍រិះគន់ចំៗ ដែលអាចធ្វើឱ្យដៃគូចរចាមានអារម្មណ៍អាប់ឱន ឬបាត់បង់ទំនុកចិត្ត។ ការប្រើប្រាស់ដៃទាំងពីរនៅពេលហុច ឬទទួលនាមប័ណ្ណ និងឯកសារផ្សេងៗ គឺជាកាយវិការតូចតាចដែលបង្កប់នូវអត្ថន័យនៃសេចក្ដីគោរព និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដៃគូសន្ទនា។ ការប្រើប្រាស់ការសម្លឹងមើលភ្នែកដោយភាពរួសរាយ ប៉ុន្តែមិនហួសហេតុពេក ជួយបង្កើតនូវភាពស្មោះត្រង់ និងភាពកក់ក្ដៅនៅក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ ការចាប់ផ្ដើមកិច្ចសន្ទនាដោយការសាកសួរសុខទុក្ខអំពីគ្រួសារ ឬការងារទូទៅ ជួយរំលាយភាពតានតឹង និងបង្កើតនូវចំណងមិត្តភាពមុននឹងឈានចូលដល់របៀបវារៈសំខាន់ៗនៃអាជីវកម្ម។ សហគ្រិនដែលពូកែចរចា គឺជាអ្នកដែលចេះស្ដាប់ឱ្យបានច្រើនជាងនិយាយ ដើម្បីស្វែងយល់ពីតម្រូវការ និងកង្វល់ពិតប្រាកដរបស់ដៃគូសហការ មុននឹងលើកឡើងនូវដំណោះស្រាយដែលសមស្រប។ ការប្រើប្រាស់ពាក្យពេចន៍ដែលបង្ហាញពីភាពរាបទាប និងការទទួលស្គាល់នូវចំណុចខ្លាំងរបស់ភាគីម្ខាងទៀត គឺជាយុទ្ធសាស្ត្រផ្លូវចិត្តដែលជួយឱ្យការចរចាមានភាពវិជ្ជមាន និងកាត់បន្ថយជម្លោះ។ នៅក្នុងបរិបទកម្ពុជា ការចរចាដែលផ្អែកលើគោលការណ៍ "ឈ្នះ-ឈ្នះ" តែងតែទទួលបានលទ្ធផលល្អ និងរឹងមាំយូរអង្វែងជាងការចរចាដែលផ្ដោតតែលើផលចំណេញផ្ទាល់ខ្លួនហួសកម្រិត។ ការបង្ហាញនូវភាពអត់ធ្មត់ខ្ពស់នៅពេលដែលកិច្ចចរចាមានភាពយឺតយ៉ាវ ឬស្មុគស្មាញ គឺជាសញ្ញានៃភាពចាស់ទុំខាងសីលធម៌ និងវិជ្ជាជីវៈរបស់សហគ្រិនអាជីព។ ការជៀសវាងការបង្ហាញអារម្មណ៍មួម៉ៅ ឬការនិយាយខ្លាំងៗនៅក្នុងអង្គប្រជុំ គឺជាការរក្សានូវភាពថ្លៃថ្នូរ និងការការពារមិនឱ្យប៉ះពាល់ដល់ស្មារតីនៃកិច្ចសហប្រតិបត្តិការ។ ការប្រើប្រាស់ "ស្នាមញញឹម" ជាឧបករណ៍ក្នុងការដោះស្រាយភាពទាល់ច្រកនៃកិច្ចសន្ទនា គឺជាអត្តសញ្ញាណដ៏វិសេសវិសាលរបស់សហគ្រិនខ្មែរក្នុងការរក្សាសន្តិភាពក្នុងកិច្ចចរចា។ ការផ្តល់នូវការសរសើរដោយភាពស្មោះត្រង់ចំពោះសមិទ្ធផល ឬទស្សនវិជ្ជានៃការងាររបស់ដៃគូចរចា ជួយបង្កើននូវភាពស្និទ្ធស្នាល និងការបើកចិត្តឱ្យទូលាយពីភាគីទាំងសងខាង។ ការរៀបចំឱ្យមានការពិសាភេសជ្ជៈ ឬអាហារសម្រន់តូចតាចក្នុងកំឡុងពេលចរចា គឺជាផ្នែកមួយនៃបដិសណ្ឋារកិច្ចខ្មែរដែលជួយសម្រួលដល់លំហូរនៃគំនិតច្នៃប្រឌិត។ ការយល់ព្រមតាមសំណើខ្លះៗដែលមិនប៉ះពាល់ដល់ផលប្រយោជន៍ស្នូល គឺជាការបង្ហាញពីភាពបត់បែន និងការចេះយោគយល់គ្នា ដែលជាគន្លឹះនៃភាពជោគជ័យក្នុងអាជីវកម្មនៅកម្ពុជា។ ការរក្សាការសម្ងាត់នៃព័ត៌មានដែលទទួលបានក្នុងកំឡុងពេលចរចា គឺជាការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដែលជួយឱ្យដៃគូសហការមានអារម្មណ៍សុវត្ថិភាពក្នុងការចែករំលែកទិន្នន័យ។ ការសង្ខេបនូវចំណុចដែលបានព្រមព្រៀងគ្នាឱ្យបានច្បាស់លាស់មុននឹងបញ្ចប់អង្គប្រជុំ ជួយជៀសវាងការភាន់ច្រឡំ និងធានាថាគ្រប់ភាគីទាំងអស់យល់ស្របលើគោលការណ៍តែមួយ។ ការថ្លែងអំណរគុណដោយភាពស្មោះត្រង់ចំពោះពេលវេលា និងការខិតខំប្រឹងប្រែងរបស់ដៃគូចរចា គឺជាការបញ្ចប់កិច្ចប្រជុំដោយភាពគួរឱ្យចាប់អារម្មណ៍ និងជាការបើកផ្លូវសម្រាប់កិច្ចសហការអនាគត។ ការតាមដានលទ្ធផលនៃកិច្ចចរចាតាមរយៈសារអេឡិចត្រូនិច ឬការហៅទូរស័ព្ទក្នុងរយៈពេល ២៤ ម៉ោងក្រោយ គឺជាសញ្ញានៃការយកចិត្តទុកដាក់ និងភាពម៉ឺងម៉ាត់ក្នុងអាជីវកម្ម។ ការយល់ដឹងពីអំណាចនៃការសម្រេចចិត្តចុងក្រោយដែលជាធម្មតាស្ថិតនៅលើថ្នាក់ដឹកនាំជាន់ខ្ពស់បំផុត ជួយឱ្យសហគ្រិនចេះរង់ចាំដោយភាពអត់ធ្មត់ និងមិនមានសម្ពាធខ្លាំងពេក។ ការជៀសវាងការជជែកអំពីបញ្ហានយោបាយ ឬបញ្ហាផ្ទាល់ខ្លួនដែលងាយប៉ះទង្គិចអារម្មណ៍ក្នុងកំឡុងពេលចរចា ជួយរក្សាឱ្យកិច្ចពិភាក្សាស្ថិតនៅក្នុងគន្លងនៃវិជ្ជាជីវៈ។ ការបង្ហាញនូវឯកសារយោង និងទិន្នន័យត្រឹមត្រូវដើម្បីគាំទ្រដល់អំណះអំណាងរបស់ខ្លួន ជួយបង្កើននូវភាពជឿជាក់ និងកាត់បន្ថយការសង្ស័យពីដៃគូម្ខាងទៀត។ ការចេះប្រើប្រាស់ភាសាកាយវិការឱ្យស្របតាមពាក្យពេចន៍ដែលបាននិយាយ ចេញមកពីចិត្តស្មោះត្រង់ គឺជាគន្លឹះក្នុងការទាក់ទាញចិត្តដៃគូសហការឱ្យមានទំនុកចិត្តលើរូបអ្នក។ ការរក្សាទំនាក់ទំនងល្អសូម្បីតែក្នុងករណីដែលកិច្ចចរចាមិនទទួលបានលទ្ធផលតាមការគ្រោងទុក គឺជាសីលធម៌ខ្ពស់បំផុតដែលបង្ហាញថាអ្នកឱ្យតម្លៃលើទំនាក់ទំនងជាជាងផលប្រយោជន៍។ សរុបមក សីលធម៌វប្បធម៌ក្នុងការចរចាធុរកិច្ចនៅកម្ពុជា គឺជាការរួមបញ្ចូលគ្នារវាងការផ្តល់តម្លៃដល់បុគ្គល ភាពទន់ភ្លន់ក្នុងទំនាក់ទំនង និងភាពច្បាស់លាស់ក្នុងគោលដៅអាជីវកម្ម។ ការយល់ដឹងពីសារៈសំខាន់នៃ "ពេលវេលាដ៏សមស្រប" ក្នុងការចាប់ផ្ដើមពិភាក្សាបញ្ហាប្រាក់កាស ជួយឱ្យសហគ្រិនជៀសវាងការបង្កឱ្យមានអារម្មណ៍មិនសុខស្រួលដល់ដៃគូចរចា។ ការផ្តល់កាដូអនុស្សាវរីយ៍តូចតាចដែលតំណាងឱ្យវប្បធម៌ ឬផលិតផលក្នុងស្រុក គឺជាការបង្ហាញនូវមនោសញ្ចេតនា និងការផ្តល់តម្លៃដល់ដៃគូសហការបរទេស។ ការចេះគ្រប់គ្រងសម្លេងឱ្យមានភាពទន់ភ្លន់ ប៉ុន្តែបង្កប់ដោយអំណាចនៃការបញ្ចុះបញ្ចូល គឺជាជំនាញទំនាក់ទំនងដែលសហគ្រិនគ្រប់រូបគួរតែហ្វឹកហាត់ជាប្រចាំ។ ការផ្តល់ឱកាសឱ្យដៃគូចរចាបានបញ្ចេញមតិយោបល់ឱ្យអស់ពីចិត្ត គឺជាការគោរពសិទ្ធិសម្រេចចិត្ត និងការបង្កើតនូវភាពស្មើគ្នានៅក្នុងកិច្ចព្រមព្រៀង។ ការជៀសវាងការប្រើប្រាស់ពាក្យបច្ចេកទេសពេកដែលនាំឱ្យដៃគូចរចាពិបាកយល់ គឺជាការបង្ហាញពីភាពឆ្លាតវៃក្នុងទំនាក់ទំនង និងភាពស្មោះត្រង់។ ការយកចិត្តទុកដាក់លើការរៀបចំកន្លែងអង្គុយឱ្យបានសមស្របតាមឋានានុក្រមនៃអ្នកចូលរួម គឺជាផ្នែកមួយនៃពិធីសារអាជីវកម្មដែលជួយលើកកម្ពស់កិត្យានុភាពនៃអង្គប្រជុំ។ ការប្រើប្រាស់ "ភាពស្ងប់ស្ងាត់" ជាមធ្យោបាយក្នុងការពិចារណាឱ្យបានហ្មត់ចត់លើសំណើដែលបានលើកឡើង ជួយឱ្យសហគ្រិនជៀសវាងការសម្រេចចិត្តដោយអារម្មណ៍ឆេវឆាវ។ ការចេះសម្របសម្រួលជម្លោះដោយប្រើប្រាស់បុគ្គលទីបីដែលមានឥទ្ធិពល ឬជាអ្នកដែលគ្រប់ភាគីគោរព គឺជាយុទ្ធសាស្ត្រដោះស្រាយបញ្ហាតាមបែបខ្មែរដ៏មានប្រសិទ្ធភាព។ ការរក្សាបាននូវភាពស្រស់ស្រាយ និងថាមពលវិជ្ជមានពេញមួយកំឡុងពេលនៃការចរចា ជួយឱ្យបរិយាកាសទាំងមូលមានភាពរស់រវើក និងទាក់ទាញ។ ការយល់ដឹងពីអត្ថន័យនៃ "ការយល់ព្រមដោយមិនប្រើពាក្យសំដី" តាមរយៈកាយវិការងក់ក្បាលបន្តិច ជួយឱ្យសហគ្រិនអាចតាមដានស្ថានភាពចិត្តរបស់ដៃគូសន្ទនាបានទាន់ពេល។ ការផ្តល់នូវការគាំទ្រដល់គំនិតផ្ដួចផ្ដើមរបស់ដៃគូចរចា មុននឹងលើកឡើងនូវចំណុចខ្វះខាត គឺជាយុទ្ធសាស្ត្រ "បន្ទន់មុនបង្ខាំង" ដែលជួយឱ្យការរិះគន់ប្រកបដោយស្ថាបនា។ ការការពារមិនឱ្យមានការរំខានពីកត្តាខាងក្រៅ ដូចជាសម្លេងទូរស័ព្ទ ឬការចេញចូលមិនឈប់ឈរ គឺជាការផ្តល់សេចក្ដីថ្លៃថ្នូរខ្ពស់បំផុតដល់ដៃគូចរចា។ ការបង្ហាញនូវចក្ខុវិស័យវែងឆ្ងាយដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិទាំងមូល ជួយឱ្យកិច្ចចរចាទទួលបាននូវការគាំទ្រផ្នែកស្មារតី និងផ្លូវច្បាប់កាន់តែរឹងមាំ។ ការប្រើប្រាស់ភាសាខ្មែរដែលត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងសំនួនវោហារស័ព្ទថ្លៃថ្នូរ គឺជាការបង្ហាញនូវមោទនភាពជាតិ និងការផ្តល់តម្លៃដល់អត្តសញ្ញាណវប្បធម៌។ ការចេះប្រើប្រាស់ "រឿងនិទាន ឬសុភាសិត" ដើម្បីបញ្ជ្រាបនូវសារអប់រំ ឬយុទ្ធសាស្ត្រអាជីវកម្ម គឺជាសិល្បៈនៃការចរចាបែបបុរាណដែលនៅតែមានប្រសិទ្ធភាពខ្ពស់។ ការផ្តល់នូវភាពបត់បែនលើលក្ខខណ្ឌនៃការទូទាត់ប្រាក់ គឺជាការបង្ហាញពីការយោគយល់ចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ដៃគូសហការ និងការកសាងចំណងមិត្តភាព។ ការរក្សាបាននូវសេចក្ដីស្ងប់ក្នុងចិត្ត ទោះបីជាស្ថិតក្នុងស្ថានភាពសម្ពាធខ្លាំង គឺជាការបង្ហាញពីភាពជាអ្នកដឹកនាំ និងភាពរឹងមាំនៃបុគ្គលិកលក្ខណៈ។ ការជៀសវាងការបង្ខំឱ្យដៃគូចរចាសម្រេចចិត្តភ្លាមៗ គឺជាការផ្តល់សេរីភាព និងពេលវេលាឱ្យពួកគេបានពិចារណាដោយភាពហ្មត់ចត់ ដែលនាំមកនូវលទ្ធផលប្រកបដោយគុណភាព។ ការបង្កើតនូវបរិយាកាសនៃ "ភាពជាបងប្អូន" នៅក្នុងកិច្ចសហការអាជីវកម្ម ជួយឱ្យការចរចាមានភាពងាយស្រួល និងកាត់បន្ថយនូវភាពស្មុគស្មាញនៃឯកសារច្បាប់។ ការចេះនិយាយពាក្យ "សុំទោស" ប្រកបដោយភាពថ្លៃថ្នូរនៅពេលដែលមានការខុសឆ្គងបច្ចេកទេស គឺជាការបង្ហាញពីភាពទទួលខុសត្រូវ និងការរក្សាមុខមាត់ឱ្យគ្នាទៅវិញទៅមក។ ការយល់ដឹងពីឥទ្ធិពលនៃ "ជំនឿសាសនា និងប្រពៃណី" ក្នុងកាលវិភាគការងារ ជួយឱ្យសហគ្រិនជៀសវាងការរៀបចំកិច្ចចរចាក្នុងថ្ងៃបុណ្យជាតិសំខាន់ៗ។ ការបង្ហាញនូវភាពស្វាហាប់ និងភាពជឿជាក់លើផលិតផលរបស់ខ្លួន តាមរយៈការបង្ហាញគំរូជាក់ស្ដែង ជួយឱ្យការបញ្ចុះបញ្ចូលមានទម្ងន់ និងមានប្រសិទ្ធភាព។ ការប្រើប្រាស់ "ក្រសែភ្នែក" ប្រកបដោយភាពកក់ក្ដៅ ជួយបញ្ជាក់ពីភាពស្មោះត្រង់ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងកិច្ចព្រមព្រៀង។ ការចេះសម្របខ្លួនទៅតាមបរិបទនៃតំបន់នីមួយៗក្នុងប្រទេសកម្ពុជា ជួយឱ្យសហគ្រិនអាចទទួលបានការគាំទ្រពីអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន។ ការផ្តល់នូវការលើកទឹកចិត្តដល់ក្រុមការងាររបស់ដៃគូចរចា គឺជាការបង្ហាញពីចិត្តសប្បុរស និងការចេះឱ្យតម្លៃលើកម្លាំងពលកម្មរបស់សមាជិកគ្រប់រូប។ ការចេះប្រើប្រាស់ "សំណួរបើកចំហ" ដើម្បីឱ្យដៃគូចរចាបានពន្យល់ពីទស្សនៈរបស់ពួកគេ គឺជាការជំរុញឱ្យមានការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា។ ការរក្សាបាននូវ "ភាពស្របគ្នា" រវាងពាក្យពេចន៍ដែលបានព្រមព្រៀងក្នុងកិច្ចចរចា និងសកម្មភាពអនុវត្តជាក់ស្ដែង គឺជាការកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យមាននិរន្តរភាព។ ការចេះប្រើប្រាស់ "ការអត់ធ្មត់" ជាអាវុធយុទ្ធសាស្ត្រក្នុងការរង់ចាំឱកាសមាសសម្រាប់ការស្នើសុំលក្ខខណ្ឌដែលពិបាកបំផុត។ ការផ្តល់នូវការគាំទ្រផ្នែកព័ត៌មាន និងចំណេះដឹងដល់ដៃគូចរចា គឺជាការបង្ហាញពីភាពជាដៃគូយូរអង្វែងដែលផ្អែកលើការរីកចម្រើនជាមួយគ្នា។ ការចេះប្រើប្រាស់ "ភាពទន់ភ្លន់ដែលបង្កប់ដោយភាពរឹងមាំ" ជួយឱ្យសហគ្រិនមិនត្រូវបានគេកេងចំណេញ និងអាចការពារផលប្រយោជន៍របស់ក្រុមហ៊ុនបានយ៉ាងល្អ។ ការយកចិត្តទុកដាក់លើសេចក្ដីលម្អិតនៃកិច្ចសន្យា ដោយមិនមានការប្រញាប់ប្រញាល់ គឺជាការការពារហានិភ័យគតិយុត្តិដែលសហគ្រិនគ្រប់រូបត្រូវយកចិត្តទុកដាក់។ ការចេះប្រើប្រាស់ "ការសន្ទនាបែបក្រៅផ្លូវការ" ដើម្បីដោះស្រាយបញ្ហាដែលជាប់គាំងក្នុងអង្គប្រជុំផ្លូវការ គឺជាយុទ្ធសាស្ត្រ ដែលមានប្រសិទ្ធភាព។ ការផ្តល់នូវការធានាលើគុណភាព និងសេវាកម្មក្រោយការលក់ គឺជាការបង្កើននូវទំនុកចិត្ត និងការកាត់បន្ថយភាពភ័យខ្លាចនៃហានិភ័យសម្រាប់ដៃគូចរចា។ ការចេះប្រើប្រាស់ "ភាពស្មោះត្រង់" ជាមូលដ្ឋានគ្រឹះនៃការចរចា ជួយឱ្យរាល់កិច្ចព្រមព្រៀងមានភាពយុត្តិធម៌ និងអាចទទួលយកបានពីគ្រប់ភាគី។ ការបង្ហាញនូវការគោរពចំពោះ "គូប្រជែង" នៅក្នុងកិច្ចសន្ទនា គឺជាការបង្ហាញពីភាពថ្លៃថ្នូរ និងការមានទំនុកចិត្តលើខ្លួនឯងរបស់សហគ្រិន។ ការចេះប្រើប្រាស់ "ការកត់ត្រា" នូវចំណុចសំខាន់ៗក្នុងកំឡុងពេលចរចា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងភាពហ្មត់ចត់ក្នុងការងារ។ ការផ្តល់នូវ "ជម្រើសច្រើន" ក្នុងកិច្ចព្រមព្រៀង ជួយឱ្យដៃគូចរចាមានអារម្មណ៍ថាពួកគេមានអំណាចក្នុងការសម្រេចចិត្ត និងមិនត្រូវបានបង្ខិតបង្ខំ។ ការចេះប្រើប្រាស់ "ភាពរហ័សរហួន" ក្នុងការឆ្លើយតបទៅនឹងសំណួរ ឬកង្វល់របស់ដៃគូចរចា ជួយឱ្យកិច្ចចរចាមានសន្ទុះ និងមិនមានភាពរអាក់រអួល។ ការបង្ហាញនូវ "ការទទួលខុសត្រូវសង្គម" របស់ក្រុមហ៊ុននៅក្នុងកិច្ចចរចា ជួយបង្កើននូវតម្លៃម៉ាកសញ្ញា និងការគាំទ្រពីដៃគូដែលយកចិត្តទុកដាក់លើបរិស្ថាន។ ការចេះប្រើប្រាស់ "ភាសាកាយវិការដែលស៊ីចង្វាក់គ្នា" ជាមួយដៃគូចរចា ជួយបង្កើតនូវទំនាក់ទំនងផ្លូវចិត្ត និងភាពស្និទ្ធស្នាលដោយស្វ័យប្រវត្តិ។ ការរក្សាបាននូវ "តុល្យភាពនៃផលប្រយោជន៍" គឺជាការធានាថាកិច្ចសហការនឹងមិនរលាយសាបសូន្យនៅពេលដែលមានការផ្លាស់ប្តូរស្ថានភាពទីផ្សារ។ ការចេះប្រើប្រាស់ "ការសម្របសម្រួល" ជាមធ្យោបាយក្នុងការបង្រួមគម្លាតនៃភាពខុសគ្នា ជួយឱ្យការចរចាឈានទៅដល់ចំណុចរួមមួយបានយ៉ាងឆាប់រហ័ស។ ការផ្តល់នូវ "ភាពជាក់លាក់" លើតួលេខ និងពេលវេលានៃការអនុវត្តគម្រោង ជួយកាត់បន្ថយការភាន់ច្រឡំ និងការខាតបង់ថវិកា។ ការចេះប្រើប្រាស់ "កំប្លែងស្ងួត" ប្រកបដោយការប្រុងប្រយ័ត្ន ជួយរំលាយភាពតានតឹង និងបង្កើតភាពរីករាយនៅក្នុងអង្គប្រជុំ។ ការរក្សាបាននូវ "ភាពថ្លៃថ្នូរក្នុងគ្រប់កាលៈទេសៈ" គឺជាការបង្ហាញពីគុណតម្លៃនៃបុគ្គល និងការកសាងនូវភាពជាគំរូដល់សហគ្រិនដទៃទៀត។ ការចេះប្រើប្រាស់ "ការសរសើរតាមរយៈបុគ្គលទីបី" ជួយឱ្យការផ្តល់តម្លៃមានភាពសុក្រឹត និងជៀសវាងការមើលឃើញថាជាការបញ្ជោរ។ ការផ្តល់នូវ "ការការពារ" ដល់ភាគីទន់ខ្សោយនៅក្នុងកិច្ចចរចា គឺជាការបង្ហាញពីសីលធម៌នៃការរស់នៅ និងការយោគយល់គ្នាទៅវិញទៅមក។ ការចេះប្រើប្រាស់ "ភាពច្នៃប្រឌិត" ក្នុងការបង្កើតដំណោះស្រាយថ្មីៗដែលមិនមាននៅក្នុងរបៀបវារៈ ជួយឱ្យការចរចាមានភាពទាក់ទាញ និងមានសក្ដានុពល។ ការរក្សាបាននូវ "ការប្តេជ្ញាចិត្តខ្ពស់" ចំពោះលទ្ធផលនៃកិច្ចចរចា គឺជាការបង្ហាញពីភាពជឿជាក់ និងភាពរឹងមាំនៃក្រុមហ៊ុន។ ការចេះប្រើប្រាស់ "ការរៀនសូត្រពីកំហុស" ក្នុងកិច្ចចរចាមុនៗ ដើម្បីកែលម្អយុទ្ធសាស្ត្រថ្មី ជួយឱ្យសហគ្រិនមានការរីកចម្រើនឥតឈប់ឈរ។ ការយល់ដឹងពីសិល្បៈនៃ "ការចាកចេញពីកិច្ចចរចា" នៅពេលដែលលក្ខខណ្ឌមិនអាចទទួលយកបាន គឺជាការបង្ហាញពីការគោរពតម្លៃផ្ទាល់ខ្លួន និងគោលការណ៍ក្រុមហ៊ុន។ ការផ្តល់នូវ "ការអរគុណជាលាយលក្ខណ៍អក្សរ" ក្រោយកិច្ចប្រជុំ គឺជាសីលធម៌អាជីវកម្មទំនើបដែលជួយរក្សាទំនាក់ទំនងឱ្យមានភាពកក់ក្ដៅ។ ការចេះប្រើប្រាស់ "ការពិភាក្សាដោយផ្ទាល់" ជាជាងការផ្ញើសារក្នុងបញ្ហាសំខាន់ៗ ជួយជៀសវាងការបកស្រាយខុស និងការយល់ច្រឡំ។ ការរក្សាបាននូវ "ភាពយុត្តិធម៌" ក្នុងការចែកចាយផលចំណេញ គឺជាការធានានូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៃភាពជាដៃគូ។ ការចេះប្រើប្រាស់ "មតិកែលម្អ" ប្រកបដោយភាពវិជ្ជមាន ជួយឱ្យដៃគូចរចាដឹងពីចំណុចដែលត្រូវកែលម្អដោយមិនមានអារម្មណ៍អាក់អន់ចិត្ត។ ការផ្តល់នូវ "ភាពស្មើគ្នា" ចំពោះសមាជិកគ្រប់រូបក្នុងអង្គប្រជុំ មិនថាឋានៈតូចឬធំ គឺជាការគោរពសិទ្ធិមនុស្ស និងសីលធម៌សង្គម។ ការចេះប្រើប្រាស់ "ភាពអត់ឱន" ចំពោះការខ្វះខាតបច្ចេកទេសរបស់ដៃគូចរចា គឺជាការបង្ហាញពីចិត្តទូលាយ និងភាពជាអ្នកដឹកនាំ។ ការរក្សាបាននូវ "ការសម្ងាត់នៃយុទ្ធសាស្ត្រដៃគូ" គឺជាការកសាងនូវទំនុកចិត្តកម្រិតខ្ពស់បំផុតនៅក្នុងពិភពធុរកិច្ច។ ការចេះប្រើប្រាស់ "ការសម្របសម្រួលតាមបែបការទូត" ជួយឱ្យសហគ្រិនអាចឆ្លងកាត់ឧបសគ្គនៃច្បាប់ និងបទបញ្ញត្តិស្មុគស្មាញ។ ការផ្តល់នូវ "ការជួយជ្រោមជ្រែង" ដល់ដៃគូចរចានៅពេលដែលពួកគេជួបការលំបាក គឺជាការវិនិយោគលើមិត្តភាពដែលមិនអាចកាត់ថ្លៃបាន។ ការប្រកាន់ខ្ជាប់នូវសីលធម៌វប្បធម៌ក្នុងការចរចា មិនត្រឹមតែជាការការពារផលប្រយោជន៍អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិផងដែរ។ សរុបមក ជោគជ័យនៃការចរចាដ៏ពិតប្រាកដនៅកម្ពុជា មិនមែនវាស់វែងត្រឹមតែតួលេខនៃប្រាក់ចំណេញឡើយ ប៉ុន្តែវាស្ថិតនៅលើភាពរឹងមាំនៃទំនុកចិត្តដែលបានសាងឡើងរវាងភាគីទាំងសងខាង។ ការចេះផ្សារភ្ជាប់រវាងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ទៅនឹងស្ដង់ដារធុរកិច្ចសកល គឺជាសោរគន្លឹះដែលជួយឱ្យសហគ្រិនអាចបើកទ្វារនៃកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព។ ភាពទន់ភ្លន់ក្នុងកាយវិការ និងភាពច្បាស់លាស់ក្នុងគោលជំហរ គឺជាយុទ្ធសាស្ត្រដែលធ្វើឱ្យការចរចាប្រែពីការប្រកួតប្រជែង មកជាការរួមចំណែកអភិវឌ្ឍជាមួយគ្នាដោយសុខដុម។ នៅក្នុងពិភពធុរកិច្ចដែលពោពេញដោយការផ្លាស់ប្តូរ គុណតម្លៃនៃសីលធម៌ និងការផ្តល់តម្លៃដល់មនុស្ស នឹងនៅតែជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានសម្រាប់ភាពជោគជ័យយូរអង្វែង។ ការបញ្ចប់កិច្ចចរចាដោយស្នាមញញឹម និងការយោគយល់គ្នា គឺជាជ័យជម្នះដ៏ធំបំផុតដែលសហគ្រិនអាជីពគ្រប់រូបតែងតែប្រាថ្នាចង់បានសម្រាប់អនាគតនៃអាជីវកម្មរបស់ខ្លួន។ គ្រប់ពាក្យពេចន៍ និងកាយវិការដែលយើងបង្ហាញក្នុងកំឡុងពេលចរចា គឺជាការឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងភាពថ្លៃថ្នូរនៃអង្គភាពដែលយើងតំណាងឱ្យយ៉ាងពិតប្រាកដ។ សហគ្រិនដែលជោគជ័យបំផុត គឺជាអ្នកដែលចេះប្រើប្រាស់វប្បធម៌ជាស្ពានដើម្បីចម្លងនូវរាល់ភាពខុសគ្នាឱ្យក្លាយទៅជាកម្លាំងសាមគ្គីក្នុងកិច្ចសហការអាជីវកម្ម។ ការវិនិយោគលើ "ទំនាក់ទំនង និងសីលធម៌" គឺជាការវិនិយោគដែលមានហានិភ័យទាបបំផុត ប៉ុន្តែផ្ដល់នូវផលចំណេញខ្ពស់បំផុតក្នុងសង្វាក់តម្លៃនៃធុរកិច្ចទំនើប។ ជាចុងក្រោយ ការចរចាដែលផ្អែកលើភាពស្មោះត្រង់ និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក នឹងបង្កើតបាននូវមិត្តភាពអាជីវកម្មដែលមិនអាចរង្គោះរង្គើបានដោយសារវិបត្តិណាមួយឡើយ។ ការគោរពវប្បធម៌ក្នុងការចរចា គឺជាការកសាងនូវ "ដើមទុនសង្គម" ដែលជួយឱ្យសហគ្រិនអាចពង្រីកវិសាលភាពនៃឥទ្ធិពលរបស់ខ្លួនបានយ៉ាងទូលំទូលាយ។ ភាពថ្លៃថ្នូរដែលបានបង្ហាញតាមរយៈសីលធម៌នៃការនិយាយស្ដី គឺជាកម្លាំងទាក់ទាញដ៏មានឥទ្ធិពលបំផុតក្នុងការបញ្ចុះបញ្ចូលដៃគូសហការឱ្យសម្រេចចិត្តវិនិយោគជាមួយអ្នក។ នៅក្នុងបរិបទកម្ពុជា ការផ្តល់តម្លៃដល់ទំនាក់ទំនងផ្ទាល់ខ្លួន គឺជាកាតាលីករដ៏សំខាន់ដែលរុញច្រានឱ្យកិច្ចចរចាបច្ចេកទេសទទួលបានជោគជ័យលើសពីការរំពឹងទុក។ ភាពជោគជ័យដែលបានមកពីការចរចាប្រកបដោយសីលធម៌ គឺជាភាពជោគជ័យដែលមានមោទនភាព និងអាចផ្ដល់ជាគំរូដល់មនុស្សជំនាន់ក្រោយក្នុងវិស័យធុរកិច្ច។ ការចេះប្រើប្រាស់ "បញ្ញាស្មារតី និងវប្បធម៌" ក្នុងការសម្រុះសម្រួលជម្លោះ គឺជាសញ្ញានៃការយល់ដឹងស៊ីជម្រៅអំពីសិល្បៈនៃការគ្រប់គ្រងទំនាក់ទំនងអាជីវកម្ម។ ការរក្សាបាននូវភាពថ្លៃថ្នូរ ទោះបីជាការចរចាមិនទទួលបានជោគជ័យ ក៏នៅតែជាការចំណេញនូវ "កេរ្តិ៍ឈ្មោះ" ដែលអាចប្រើប្រាស់បានក្នុងឱកាសក្រោយៗទៀត។ វប្បធម៌គឺជាព្រលឹងនៃជាតិ ហើយការប្រើប្រាស់វប្បធម៌ក្នុងធុរកិច្ចគឺជាការបង្ហាញពីភាពរឹងមាំ និងភាពសម្បូរបែបនៃចំណេះដឹងរបស់សហគ្រិនខ្មែរ។ សរុបសេចក្ដីមក ការរួមបញ្ចូលគ្នារវាងវិជ្ជាជីវៈអាជីវកម្ម និងសីលធម៌វប្បធម៌ គឺជាមាគ៌ាតែមួយគត់ដែលដឹកនាំសហគ្រិនកម្ពុជាទៅរកភាពរុងរឿង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។